ការដាំដុះផ្សិត គឺជាមុខរបរកសិកម្មមួយដែលកំពុងទទួលបានការពេញនិយមពីប្រជាកសិករនៅកម្ពុជា។ មុខរបរនេះទាមទារដើមទុនតិច ងាយស្រួលថែទាំ ហើយអាចផ្តល់ទិន្នផលខ្ពស់។ ផ្សិតដែលពេញនិយមដាំមានដូចជា ផ្សិតខ្យង និង ផ្សិតចំបើង។ ផ្សិតខ្យង គឺជាប្រភេទផ្សិតដែលងាយស្រួលដាំ ហើយទទួលបានទិន្នផលខ្ពស់។ ការដាំផ្សិតខ្យងមានដំណាក់កាលសំខាន់ៗដូចខាងក្រោម ដំណាក់កាលត្រៀមលក្ខណៈត្រូវរៀបចំផ្ទះសំណាញ់ ឬខ្ទម និងកន្លែងដែលមានម្លប់ និងមានខ្យល់ចេញចូលល្អ។ ត្រូវរៀបចំ កញ្ចប់ផ្សិត ដែលមានលាយជាមួយចម្បើង កន្ទក់ កំបោរ និងទឹក។ រៀបចំកញ្ចប់ផ្សិតត្រូវលាយចម្បើង កន្ទក់ និងកំបោរចូលគ្នាឲ្យសព្វ។ ដាក់ល្បាយនេះចូលក្នុងកញ្ចប់ថង់ផ្លាស្ទិក រួចចងមាត់ថង់ឲ្យណែនល្អ។ យកកញ្ចប់នោះទៅ ស្ងោរ ឬស្ទីម នៅក្នុងធុងទឹកក្តៅរយៈពេល ៦ ទៅ ៨ ម៉ោង ដើម្បីសម្លាប់មេរោគ។ ដំណាក់កាលដាក់មេផ្សិត ត្រូវរង់ចាំឲ្យកញ្ចប់ផ្សិតត្រជាក់សិន មុននឹងដាក់មេផ្សិត។ ត្រូវដាក់មេផ្សិតចូលទៅក្នុងកញ្ចប់នៅពេលដែលកញ្ចប់ត្រជាក់។ ដំណាក់កាលថែទាំត្រូវយកកញ្ចប់ផ្សិតទៅដាក់តាំងនៅក្នុងសំណាញ់ ឬដីទួលដែលមានចំប៉ើងគ្រប់ពីលើដែលបានរៀបចំទុក។ ត្រូវស្រោចទឹកនៅជុំវិញកញ្ចប់ផ្សិតឲ្យបានទៀងទាត់ ដើម្បីរក្សាសំណើម។ ត្រូវរក្សាសំណើមនៅក្នុងកន្លែងដាំឲ្យបានត្រឹមត្រូវ។ ត្រូវគ្រប់គ្រងសីតុណ្ហភាពកុំឲ្យក្តៅពេក ឬត្រជាក់ពេក។ ដំណាក់កាលប្រមូលផលជាធម្មតា ផ្សិតខ្យងអាចប្រមូលផលបាននៅពេលវាមានអាយុប្រហែល ២ ទៅ ៣ សប្ដាហ៍ បន្ទាប់ពីដាក់មេផ្សិតរួច។ ផ្សិតចំបើង គឺជាដំណាំដែលងាយស្រួលដាំដុះ ហើយអាចផ្តល់ទិន្នផលបានលឿន។ ការដាំផ្សិតចំបើងមិនត្រូវការកន្លែងធំទូលាយទេ ហើយអាចធ្វើទៅបានគ្រប់រដូវកាល។ ខាងក្រោមនេះគឺជាដំណាក់កាលសំខាន់ៗនៃការដាំដុះផ្សិតចំបើង ដំណាក់កាលត្រៀមលក្ខណៈជ្រើសរើសកន្លែងដែលមានម្លប់ និងមានសំណើមគ្រប់គ្រាន់។ អាចរៀបចំជាខ្ទម ឬរោងដាំផ្សិតដែលបាំងជុំវិញដោយកៅស៊ូ ឬស្លឹកត្នោត។ ត្រូវយកចំបើងដែលស្អាតទៅត្រាំទឹកប្រហែល ២ ទៅ ៣ យប់ រួចស្រង់វាឡើងមកហាលឲ្យស្ងួតល្មម។ ត្រូវទិញមេផ្សិតដែលស្អាត និងមានគុណភាពល្អពីកសិដ្ឋានដែលមានការទទួលស្គាល់។ ដំណាក់កាលដាំដុះ ត្រូវរៀបចំគំនរចំបើងឲ្យមានទំហំសមរម្យ (ទទឹងប្រហែល ៤០ សង់ទីម៉ែត្រ និងបណ្ដោយ ១ ម៉ែត្រ)។ ត្រូវរៀបចំចំបើងជាជាន់ៗ ហើយដាក់មេផ្សិតនៅចន្លោះជាន់នីមួយៗ។ បន្ទាប់ពីដាក់មេផ្សិតរួច ត្រូវស្រោចទឹកគំនរចំបើងឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសំណើម។ ដំណាក់កាលថែទាំត្រូវរក្សាសំណើមក្នុងរោងដាំផ្សិតឲ្យបានប្រហែល ៧០ទៅ៨០% និងសីតុណ្ហភាពប្រហែល ២៨ទៅ៣២ អង្សាសេ។ ត្រូវសម្អាតរោងដាំផ្សិតឲ្យបានស្អាតជាប្រចាំ ដើម្បីការពារសត្វល្អិត។ ដំណាក់កាលប្រមូលផលផ្សិតចំបើងអាចប្រមូលផលបាននៅពេលវាមានអាយុប្រហែល ៥ ទៅ ៧ ថ្ងៃ។ ត្រូវកាត់យកតែផ្សិតដែលលូតលាស់ពេញលេញ ហើយកុំឲ្យខូចគល់របស់វា។ ខេត្តដែលមានប្រជាជនដាំដុះផ្សិតច្រើនជាងគេនៅកម្ពុជាគឺ ខេត្តកណ្ដាល និង ខេត្តកំពង់ចាម។ ខេត្តទាំងនេះមានទីតាំងភូមិសាស្ត្រល្អ ហើយមានការគាំទ្រពីមន្ទីរកសិកម្ម។ ផ្សិត ដែលដាំដុះនៅកម្ពុជាត្រូវបានលក់ដូរទាំងនៅទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។ ទោះជាយ៉ាងណាក៏ដោយ ការលក់ដូរនៅទីផ្សារក្នុងស្រុកមានចំណែកច្រើនជាងការនាំចេញ ដោយសារផ្សិតជាដំណាំឆាប់ខូច។ ការនាំចេញផ្សិតរបស់កម្ពុជាមិនសូវមានការនាំចេញច្រើនទេ ដោយសារវាជាដំណាំឆាប់ខូច ហើយត្រូវការបច្ចេកទេសវេចខ្ចប់ និងដឹកជញ្ជូនពិសេស។ ទោះបីជាយ៉ាងនេះក្តី ក៏ផ្សិតមួយចំនួនត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាងដូចជា វៀតណាម និងថៃ។ ការលក់ដូរនៅផ្សារក្នុងស្រុកប្រជាជនកម្ពុជាមានតម្រូវការផ្សិតខ្ពស់សម្រាប់បរិភោគប្រចាំថ្ងៃ។ ដូច្នេះ ការលក់ដូរនៅទីផ្សារក្នុងស្រុកគឺជាប្រភពចំណូលដ៏សំខាន់សម្រាប់កសិករ។ តម្លៃផ្សិតនៅទីផ្សារក្នុងស្រុកមានភាពខុសគ្នាអាស្រ័យលើប្រភេទផ្សិត រដូវកាល និងទីតាំង។ ការដឹកជញ្ជូនផ្សិតពីកន្លែងដាំដុះទៅកាន់ទីផ្សារនៅតែជាបញ្ហាប្រឈមមួយសម្រាប់កសិករ ដោយសារវាជាដំណាំដែលងាយខូច។ ការដាំដុះផ្សិតអាចធ្វើឡើងបានគ្រប់រដូវកាល ប៉ុន្តែជាទូទៅ ប្រជាជនខ្មែរចាប់ផ្ដើមដាំដុះផ្សិតនៅ ដើមរដូវវស្សា។ រដូវនេះមានសំណើមខ្ពស់ ដែលជាលក្ខខណ្ឌល្អសម្រាប់ការលូតលាស់របស់ផ្សិត។